ការស្ដារឡើងវិញនូវស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ គឺជាកិច្ចការដ៏លំបាកនិងស្មុគស្មាញ ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងបច្ចេកទេស ធនធាន និងពេលវេលា។ ការប្រឈមសំខាន់ៗរួមមាន ភាពទ្រុឌទ្រោមតាមធម្មជាតិ កង្វះប្លង់ដើម និងបាត់បង់បច្ចេកទេសបុរាណ។ ប្រាសាទបុរាណខ្មែរដ៏អស្ចារ្យជាច្រើនបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារកត្តាធម្មជាតិ ដែលជាសត្រូវស្ងៀមស្ងាត់ធ្វើឲ្យបេតិកភណ្ឌទាំងនេះទ្រុឌទ្រោមទៅតាមពេលវេលា។ ប្រាសាទបុរាណខ្មែរជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារកត្តាធម្មជាតិ ជាពិសេសគឺសំណឹកដោយសារទឹក និងអាកាសធាតុ ដែលជាបញ្ហាប្រឈមធំបំផុតក្នុងការអភិរក្ស។ ភ្លៀង ខ្យល់ និងកម្ដៅថ្ងៃ នៃអាកាសធាតុត្រូពិក បានរួមចំណែកយ៉ាងសកម្មក្នុងការបំផ្លាញថ្មប្រាសាទ។ កត្តាទាំងនេះបណ្ដាលឱ្យថ្មពុកផុយ សំណឹក និងបាត់បង់រូបរាងដើមបន្តិចម្ដងៗ។ ការផ្លាស់ប្ដូរសីតុណ្ហភាពខ្លាំង រវាងថ្ងៃក្ដៅខ្លាំង និងពេលយប់ត្រជាក់ ក៏ធ្វើឱ្យថ្មរីក និងរួម ហើយយូរៗទៅក៏ប្រេះស្រាំ។ ទឹកភ្លៀងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផ្លាញនេះ វាអាចជ្រាបចូលតាមរន្ធប្រហោង ឬស្នាមប្រេះតូចៗលើផ្ទៃថ្ម។ នៅពេលទឹកជ្រាបចូល វាបណ្ដាលឱ្យមានការហូរច្រោះថ្ម ដែលធ្វើឱ្យសារធាតុរ៉ែក្នុងថ្មរលាយចេញ ឬក៏បង្កឱ្យមានកំណកកំបោរដែលបំផ្លាញផ្ទៃថ្ម។ លើសពីនេះ ទឹកដែលជ្រាបចូលអាចធ្វើឱ្យរចនាសម្ព័ន្ធខាងក្នុងពុកផុយ ដែលនាំឱ្យប្រាសាទបាត់បង់ភាពរឹងមាំ និងអាចរលំបាក់បានគ្រប់ពេល។ វដ្តនៃការសើមឫស្ងួតដដែលៗ ក៏ជំរុញឱ្យមានការលូតលាស់នៃសារាយ និងផ្សិត ដែលធ្វើឱ្យថ្មងាយនឹងខូចខាតថែមទៀត។ ក្រៅពីសំណឹកដោយសារទឹក និងអាកាសធាតុ ការដុះផ្សិត និងរុក្ខជាតិ ក៏ជាកត្តាដ៏ធំមួយដែលបណ្ដាលឱ្យប្រាសាទបុរាណខ្មែរទ្រុឌទ្រោមផងដែរ។ ធាតុផ្សំនៃធម្មជាតិទាំងនេះ ធ្វើការបំផ្លាញបេតិកភណ្ឌតាមរបៀបស្មុគស្មាញ។ សំណើមខ្ពស់ និងបរិយាកាសត្រូពិក គឺជាលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការលូតលាស់នៃប្រភេទរុក្ខជាតិ និងសារពាង្គកាយតូចៗទាំងនេះ។ ពួកវាចាប់ផ្ដើមដុះជាដំបូងតោងជាប់នឹងផ្ទៃថ្មប្រាសាទ បង្កើតបានជាស្រទាប់ពណ៌បៃតងខ្មៅ។ យូរៗទៅ ពួកវាចាក់ឬស ឬពន្លកចូលទៅក្នុងស្នាមប្រេះតូចៗបំផុតនៅលើថ្ម។ ជាពិសេស ឬសឈើដែលដុះចាក់ចូលជ្រៅទៅក្នុងគ្រឹះ និងជញ្ជាំងប្រាសាទ បានក្លាយជាកម្លាំងបំផ្លិចបំផ្លាញដ៏ធំសម្បើម។ នៅពេលដែលឬសទាំងនោះលូតលាស់ធំឡើងៗ ពួកវាបានបញ្ចេញសម្ពាធដ៏ខ្លាំងក្លា បណ្ដាលឱ្យថ្មប្រេះបែក និងរលំជាដុំៗ។ ជាក់ស្ដែង យើងអាចមើលឃើញយ៉ាងច្បាស់នៅប្រាសាទតាព្រហ្ម ដែលត្រូវបានគេស្គាល់ដោយសារដើមឈើធំៗដុះព័ទ្ធជុំវិញ និងចាក់ឬសពេញប្រាសាទ បង្កើតបានជាទេសភាពដ៏ប្លែកមួយ ប៉ុន្តែក៏ជាសញ្ញានៃការបំផ្លាញដ៏ធំផងដែរ។ លើសពីនេះ ផ្សិតក៏បានផលិតសារធាតុគីមីអាស៊ីតតិចៗ ដែលអាចធ្វើឱ្យផ្ទៃថ្មពុកផុយ និងប្រែពណ៌។ នៅពេលពួកវាស្លាប់ និងរលួយទៅ ក៏បន្សល់ទុកសារធាតុសរីរាង្គដែលបង្កើនសំណើម និងទាក់ទាញសត្វល្អិតផ្សេងៗ ដែលអាចធ្វើឱ្យការខូចខាតកាន់តែធ្ងន់ធ្ងរ។ បញ្ហាប្រឈមដ៏ធំមួយទៀតក្នុងការស្ដារប្រាសាទបុរាណខ្មែរ គឺការខ្វះខាតប្លង់ស្ថាបត្យកម្មដើម ឬឯកសារយោងលម្អិតណាមួយពីរបៀបដែលប្រាសាទទាំងនោះត្រូវបានសាងសង់តាំងពីបុរាណ។ អ្នកជំនាញត្រូវប្រឈមមុខនឹងភាពមិនច្បាស់លាស់នេះ ហើយចាំបាច់ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើ ការស្រាវជ្រាវបុរាណវិទ្យា ការសិក្សាពីសំណល់ប្រាសាទ និងការប្រៀបធៀបជាមួយប្រាសាទដទៃទៀត។ ក្នុងការស្ដារប្រាសាទបុរាណខ្មែរឡើងវិញ ខណៈពេលដែលខ្វះខាតប្លង់ដើម ការស្រាវជ្រាវបុរាណវិទ្យា ដើរតួនាទីយ៉ាងសំខាន់ និងជាជំហានដំបូងបង្អស់។ អ្នកជំនាញបុរាណវិទ្យាបានធ្វើកំណាយយ៉ាងយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវលើទីតាំងប្រាសាទ។ គោលបំណងគឺដើម្បីស្វែងយល់ពីមូលដ្ឋានគ្រឹះរបស់ប្រាសាទ រចនាសម្ព័ន្ធដែលធ្លាប់មានពីមុន និងប្រមូលបំណែកថ្មដែលនៅសេសសល់។ បំណែកថ្មទាំងនេះ ថ្វីត្បិតតែបាក់បែកក៏ដោយ ក៏វាជាភស្តុតាងដ៏មានតម្លៃដែលអាចផ្តល់តម្រុយអំពីទំហំ រូបរាង និងរបៀបតភ្ជាប់របស់ប្រាសាទដើម។ តាមរយៈការវិភាគស៊ីជម្រៅលើបំណែកទាំងនេះ និងទីតាំងរបស់វា អ្នកបុរាណវិទ្យាអាចព្យាយាមផ្គុំរូបភាពដើមនៃប្រាសាទឡើងវិញ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចការស្ដារឡើងវិញ។ ក្នុងការស្ដារប្រាសាទឡើងវិញ បន្ថែមពីលើការកំណាយ ការវិភាគលម្អិតលើបំណែកថ្មដែលបានបាក់បែក ឬរាយប៉ាយ នៅជុំវិញបរិវេណប្រាសាទ គឺជាកិច្ចការដ៏សំខាន់ និងទាមទារភាពសុក្រិត្យបំផុត។ បំណែកថ្មទាំងនេះ ទោះបីជាពេលខ្លះមើលទៅដូចគ្មានតម្លៃក៏ដោយ តាមពិតវាអាចផ្ដល់តម្រុយដ៏មានតម្លៃជាច្រើនអំពីរបៀបតភ្ជាប់ និងរៀបចំគ្នានៃថ្មប្រាសាទដើម។ អ្នកជំនាញនឹងពិនិត្យមើលរូបរាង ទំហំ ស្នាមឆ្កូត ឬសញ្ញាផ្សេងៗនៅលើផ្ទៃថ្មនីមួយៗ ដើម្បីកំណត់ថាបំណែកណាជាផ្នែកណាមួយនៃរចនាសម្ព័ន្ធ។ ការងារនេះប្រៀបដូចជាការផ្គុំល្បែងផ្គុំរូបដ៏ធំ និងស្មុគស្មាញបំផុតមួយ ដើម្បីស្រមៃមើលរូបរាងប្រាសាទដើមមុនពេលវាត្រូវបានបំផ្លាញដោយធម្មជាតិ ឬកត្តាផ្សេងៗ។ ក្នុងការដោះស្រាយបញ្ហាកង្វះប្លង់ដើមសម្រាប់ស្ដារប្រាសាទបុរាណ ការប្រៀបធៀបគឺជាវិធីសាស្ត្រដ៏សំខាន់មួយសម្រាប់អ្នកជំនាញ។ ដោយសារប្រាសាទខ្មែរមានរចនាបថស្រដៀងគ្នាច្រើន ហើយត្រូវបានសាងសង់ឡើងក្នុងសម័យកាលតែមួយ ឬមានការវិវត្តន៍ពីគ្នាទៅវិញទៅមក ការប្រៀបធៀបជាមួយប្រាសាទដែលនៅគង់វង្សល្អជាង ឬត្រូវបានស្ដារឡើងវិញរួចហើយ អាចជួយបានច្រើន។ អ្នកជំនាញអាចសិក្សាពីរចនាសម្ព័ន្ធ ប្លង់ជាន់ របៀបតភ្ជាប់ថ្ម និងលក្ខណៈស្ថាបត្យកម្មរួមនៃប្រាសាទគំរូទាំងនោះ ដើម្បីយល់ពីប្លង់ និងរចនាសម្ព័ន្ធដើមនៃប្រាសាទដែលកំពុងស្ដារឡើងវិញ។ វិធីសាស្ត្រនេះប្រៀបដូចជាការប្រើប្រាស់រូបមន្ត ឬគំរូដើម ដើម្បីបកស្រាយ និងស្ដារសំណង់ដែលបានខូចខាត។ ភាពមិនច្បាស់លាស់នេះ ធ្វើឱ្យការសម្រេចចិត្តស្ដារឡើងវិញកាន់តែពិបាក និងទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាថាការស្ដារឡើងវិញគឺត្រឹមត្រូវតាមលំនាំដើមតាមដែលអាចធ្វើបាន។ បញ្ហាប្រឈមដ៏ធំមួយទៀតក្នុងការស្ដារប្រាសាទបុរាណខ្មែរ គឺការបាត់បង់បច្ចេកទេសសាងសង់បុរាណដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយដូនតាខ្មែរដ៏ប៉ិនប្រសប់។ បច្ចេកទេសទាំងនោះរួមមាន វិធីសាស្រ្តកាត់ថ្ម ការរៀបថ្មដោយមិនប្រើបាយអ និងការឆ្លាក់ក្បាច់ដ៏ល្អវិចិត្រ។ នៅក្នុងចំណោមបច្ចេកទេសសាងសង់ប្រាសាទបុរាណខ្មែរដែលបានបាត់បង់ទៅតាមពេលវេលា គឺជារបៀបដែលជាងបុរាណកាត់ថ្មធំៗឱ្យបានត្រឹមត្រូវ និងស៊ីគ្នា។ នេះជាវិធីសាស្ត្រដ៏អស្ចារ្យមួយដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទមានភាពរឹងមាំ និងស្ថិតស្ថេររាប់រយឆ្នាំ។ អ្នកជំនាញជឿថា ពួកគេបានប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសជាក់លាក់ដើម្បី វាស់វែងនិងគណនា កាត់និងឆ្កឹះ ការប្រើប្រាស់គន្លឹះ។ ការស្ដារឡើងវិញនូវចំណេះដឹងអំពីវិធីសាស្ត្រកាត់ថ្មទាំងនេះ គឺជាផ្នែកសំខាន់មួយនៃការងារអភិរក្ស ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងគុណភាពនៃប្រាសាទដែលបានជួសជុល។ មួយក្នុងចំណោមបច្ចេកទេសសាងសង់ដ៏អស្ចារ្យបំផុតនៃប្រាសាទបុរាណខ្មែរគឺការរៀបថ្មដោយមិនប្រើបាយអ។ ប្រាសាទជាច្រើនត្រូវបានសាងសង់ដោយការរៀបថ្មតម្រៀបគ្នាបានយ៉ាងល្អឥតខ្ចោះ ដោយមិនបាច់ប្រើបាយអភ្ជាប់ឡើយ។ នេះខុសពីសំណង់សម័យទំនើបដែលតែងប្រើបាយអ ឬស៊ីម៉ងត៍ដើម្បីភ្ជាប់ថ្ម ឬឥដ្ឋ។ ភាពអស្ចារ្យនេះបានបង្ហាញយ៉ាងច្បាស់ពីភាពប៉ិនប្រសប់ក្នុងការគណនា និងកាត់ថ្មឱ្យស៊ីគ្នារបស់ជាងបុរាណខ្មែរ។ ពួកគេអាចកាត់ថ្មនីមួយៗឱ្យមានទំហំ និងរូបរាងត្រឹមត្រូវបំផុត ដើម្បីឱ្យវាអាចដាក់តម្រៀបគ្នាបានយ៉ាងណែនណាន់តាន់តាប់ រហូតអាចទ្រទ្រង់ទម្ងន់ដ៏ធំនៃសំណង់ទាំងមូលបានរាប់រយឆ្នាំ។ មួយផ្នែកដ៏សំខាន់នៃភាពអស្ចារ្យនៃប្រាសាទបុរាណខ្មែរ គឺស្ថិតនៅត្រង់ក្បាច់ចម្លាក់ដ៏ល្អវិចិត្ររបស់វា។ ក្បាច់ចម្លាក់នៅលើជញ្ជាំងប្រាសាទមានភាពលម្អិត និងស្មុគស្មាញបំផុត ដែលបង្ហាញពីទេពកោសល្យ និងជំនាញខ្ពស់របស់ជាងចម្លាក់ខ្មែរបុរាណ។ ចាប់ពីក្បាច់ផ្កាភ្ញី សត្វ ទេពអប្សរ រហូតដល់រឿងរ៉ាវទេវកថា និងប្រវត្តិសាស្ត្រ ដែលឆ្លាក់រៀបរាប់នៅលើផ្ទាំងថ្មនីមួយៗ សុទ្ធសឹងតែទាមទារនូវភាពជាក់លាក់ ភាពអត់ធ្មត់ និងចក្ខុវិស័យសិល្បៈដ៏អស្ចារ្យ។ ការបាត់បង់បច្ចេកទេសឆ្លាក់នេះ គឺជាបញ្ហាប្រឈមធំមួយក្នុងការស្ដារប្រាសាទឡើងវិញ។ បច្ចេកទេសទាំងនេះភាគច្រើនបានបាត់បង់ទៅតាមពេលវេលា។ ដូច្នេះហើយ អ្នកជំនាញបច្ចុប្បន្នត្រូវចំណាយពេលស្រាវជ្រាវ និងសាកល្បងដើម្បីស្ដារបច្ចេកទេសទាំងនោះឡើងវិញ ឬរកវិធីសាស្រ្តថ្មីដែលស្រដៀងគ្នាដើម្បីធានាបាននូវគុណភាព និងភាពរឹងមាំនៃសំណង់។ ក្រៅពីនេះ ការស្វែងរកវត្ថុធាតុដើម ដែលមានគុណភាពដូចសម័យដើម ក៏ជាបញ្ហាមួយដ៏ធំផងដែរ។ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដ៏ស្មុគស្មាញក្នុងការស្ដារប្រាសាទបុរាណខ្មែរឡើងវិញ ជាពិសេសការបាត់បង់បច្ចេកទេសបុរាណ គឺទាមទារនូវវិធីសាស្ត្ររួមគ្នា និងចក្ខុវិស័យវែងឆ្ងាយ។ កិច្ចការស្ដារឡើងវិញទាមទារឱ្យមានកិច្ចសហការអន្តរជាតិយ៉ាងជិតស្និទ្ធ។ នេះរួមបញ្ចូលទាំងការចែករំលែកចំណេះដឹង បច្ចេកទេស និងធនធានពីប្រទេសនានាដែលមានបទពិសោធន៍ក្នុងការអភិរក្សបេតិកភណ្ឌ។ ជាមួយគ្នានេះ ការផ្លាស់ប្ដូរបទពិសោធន៍រវាងអ្នកជំនាញជុំវិញពិភពលោក គឺជាកត្តាសំខាន់ដើម្បីស្វែងរកដំណោះស្រាយល្អបំផុត។ អ្វីដែលសំខាន់បំផុតនោះគឺការបណ្ដុះបណ្ដាលអ្នកជំនាញជំនាន់ក្រោយ។ ការផ្ទេរចំណេះដឹង និងជំនាញពីអ្នកជំនាញដែលមានបទពិសោធន៍ ទៅកាន់យុវជនខ្មែរ គឺចាំបាច់ណាស់ដើម្បីធានាថា កិច្ចការអភិរក្សនឹងបន្តទៅមុខដោយនិរន្តរភាព។ នេះជាការវិនិយោគលើធនធានមនុស្សដើម្បីបន្តកិច្ចការដ៏មានតម្លៃនេះក្នុងការថែរក្សាមរតកដូនតាឱ្យគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។